ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយផ្លូវទឹកមានដូចជា ទន្លេ ដៃទន្លេ ព្រែក ស្ទឹង បឹងបួរ អូរជាដើម។ ហើយផ្លូវទឹកទាំងនេះ បានជួយសម្រួលដល់ការធ្វើកសិកម្ម និងការដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា។ ឯការប្រកបរបរ ចែវទូក និង បើកសាឡាង ឬទូកតាមដងទន្លេ គឺជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងផ្លូវទឹកដទៃទៀត។ របរទាំងនេះមិនត្រឹមតែបម្រើជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីវប្បធម៌ និងការសម្របខ្លួនរបស់មនុស្សទៅនឹងធនធានធម្មជាតិផងដែរ។ ហើយការចែវទូក គឺជាទម្រង់នៃការធ្វើដំណើរតាមផ្លូវទឹកដ៏ចំណាស់មួយ។ របរនេះមានសារៈសំខាន់ណាស់ជាពិសេសនៅក្នុងតំបន់ជនបទ ដែលផ្លូវគោកនៅមានការលំបាក ឬជាតំបន់ដែលសម្បូរទៅដោយព្រែក ស្ទឹង និងប្រឡាយជាដើម។ សម្រាប់របរចែវទូក អ្នកចែវទូកប្រើប្រាស់ ច្រវា ដើម្បីរុញច្រានទូកឲ្យធ្វើដំណើរទៅមុខ។ ទូកដែលប្រើច្រវាច្រើនតែជាទូកតូចៗដែលធ្វើពីឈើ ឬដើមត្នោត ដែលអាចផ្ទុកមនុស្សពីរបីនាក់ ឬទំនិញតិចតួច។ ការចែវទូកតម្រូវឲ្យអ្នកចែវមានកម្លាំងកាយមាំមួន និងជំនាញក្នុងការបញ្ជាទូក ជាពិសេសនៅពេលទឹកហូរខ្លាំង ឬមានរលកជាដើម។ បន្ថែមពីនេះ ប្រជាជនភាគច្រើនប្រើប្រាស់ទូកទាំងនេះទៅតាមគោលបំណង និងតម្រូវការរបស់ខ្លួន។ ចំពោះប្រជាកសិករច្រើនប្រើទូកចែវដើម្បីដឹកជញ្ជូនកសិផលពីស្រែ ឬចំការទៅកាន់ផ្ទះ ឬទីផ្សារជាដើម។ ឯអ្នកនេសាទប្រើទូកចែវដើម្បីទៅនេសាទត្រីដោយការទម្លាក់មង ឬដាក់សន្ទូចរកត្រី។ រីឯប្រជាជននៅតាមមាត់ទន្លេ ឬបឹងបួប្រើទូកចែវសម្រាប់ធ្វើដំណើរទៅសាលារៀន ទៅវត្តអារាម ទៅលេងផ្ទះសាច់ញាតិ ឬទៅកាន់ទីដទៃផ្សេងទៀត។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការចែវទូកក៏បានក្លាយជាសកម្មភាពទេសចរណ៍ដ៏ពេញនិយមមួយផងដែរ ជាពិសេសនៅតំបន់ជុំវិញបឹងទន្លេសាប ឬតាមដងព្រែកធម្មជាតិ ដើម្បីបង្ហាញពីរបៀបរស់នៅប្រពៃណីផងដែរ។ ដោយនៅក្នុងតំបន់ ឬរមណីយដ្ឋានខ្លះ បានយកទូកចែវនេះធ្វើជារបស់ជិះលេងកំសាន្ដទៀតផង។ ហើយទូកចែវក៏បានក្លាយជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសផងដែរ។ ចំណែកឯការបើកសាឡាង ឬទូកធំៗ តំណាងឲ្យការដឹកជញ្ជូនតាមផ្លូវទឹកដែលមានទ្រង់ទ្រាយធំ ដោយមានការប្រើប្រាស់ម៉ាស៊ីនដើម្បីរុញច្រាន។ របរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់តំបន់ផ្សេងៗគ្នា និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម។ សាឡាងគឺជាទូកធំៗដែលមានបាតរាបស្មើ ប្រើសម្រាប់ ដឹកជញ្ជូនមនុស្ស យានយន្ត និងទំនិញធំៗ ឆ្លងកាត់ដងទន្លេ ដែលគ្មានស្ពានឆ្លងកាត់។ សាឡាងមានកម្លាំងខ្លាំង និងអាចផ្ទុកទម្ងន់បានច្រើន។ ហើយសាឡាងបម្រើជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ដ៏សំខាន់សម្រាប់ប្រជាជនដែលរស់នៅសងខាងទន្លេ។ សាឡាងអាចដឹកជញ្ជូនទំនិញកសិកម្ម ផលិតផលឧស្សាហកម្ម និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនរវាងតំបន់មួយទៅតំបន់មួយទៀត។ កំពង់ចម្លងសាឡាងសំខាន់ៗមាននៅតាមខេត្តកណ្ដាល កំពង់ចាម ពោធិ៍សាត់ និងតំបន់ជុំវិញបឹងទន្លេសាប។ ក្រៅពីសាឡាង ក៏មានទូកធំៗផ្សេងទៀតដែលប្រើសម្រាប់ ដឹកជញ្ជូនទំនិញទ្រង់ទ្រាយធំ ដូចជា ខ្សាច់ ថ្ម ឈើ ស្រូវ អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតផងដែរ។ ទូកទាំងនេះមានលក្ចណៈជាទូកវែងៗមានទំហំធំ និងមានម៉ាស៊ីនធំៗទៀតផង។ ការដឹកជញ្ជូនតាមទូកធំៗនេះជា សរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនទំនិញពីតំបន់មួយទៅតំបន់មួយទៀត ប្រកបដោយប្រសិទ្ធភាព និងចំណាយតិចជាងការដឹកជញ្ជូនតាមផ្លូវគោកក្នុងករណីខ្លះ។ ទូកធំៗទាំងនេះច្រើនតែធ្វើដំណើរតាមដងទន្លេមេគង្គ និងទន្លេសាប។ ឯទូកធំៗខ្លះត្រូវបានកែច្នៃសម្រាប់បម្រើវិស័យទេសចរណ៍ ដោយផ្តល់សេវាកម្មជិះទូកកម្សាន្តតាមដងទន្លេ ឬទៅកាន់តំបន់នេសាទ ដើម្បីបង្ហាញពីជីវភាពរស់របស់ប្រជាជននៅតាមមាត់ទន្លេ។ ហើយទូកទេសចរណ៍ទាំងនេះបានផ្តល់ការងារ និងចំណូលដល់ប្រជាជនរាប់ពាន់នាក់នៅតាមដងទន្លេផងដែរ។ បន្ថែមពីនេះ ទូកធំៗទាំងនេះក៏ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរសំខាន់ៗរបស់ប្រជាជនផងដែរ។ ការប្រើប្រាស់ទូក ឬសាឡាងក៏មានផលប៉ះពាល់ គ្រោះថ្នាក់ និងហានិភ័យផ្សេងៗផងដែរ។ ការបើកបរទូក ឬសាឡាងតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅរដូវទឹកឡើង ពេលមានភ្លៀង ឬមានខ្យល់ខ្លាំង។ គ្រោះថ្នាក់អាចកើតឡើងក្នុងអំឡុងពេលទូក ឬសាឡាងកំពុងធ្វើដំណើរ ដោយសារការផ្ទុកលើសទម្ងន់ ឬការធ្វេសប្រហែសផ្សេងៗ។ ចំពោះការប្រើប្រាស់ម៉ាស៊ីនទូកក៏អាចបំពុលទឹកទន្លេដោយសារប្រេងឥន្ធនៈ ឬសំណល់ផ្សេងៗផងដែរ។ នាពេលបច្ចុប្បន្នការអភិវឌ្ឍន៍ផ្លូវថ្នល់ និងការធ្វើស្ពានឆ្លងទន្លេកាន់តែច្រើន បានកាត់បន្ថយតម្រូវការការប្រើប្រាស់សាឡាង និងការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។ សរុបមក ការប្រកបរបរចែវទូក និងបើកសាឡាង ឬទូកតាមដងទន្លេ គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។